ការវិវត្តនៃរបបអាហារតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការផ្លាស់ប្តូរនៃសង្គមខ្មែរពី សម័យកាលមួយទៅសម័យកាលមួយទៀត។ សម័យមុនអ្នកលក់ខ្មែរយើងនិយមប្រើប្រាស់ស្លឹកចេកស្រស់សម្រាប់ខ្ចប់អាហារយ៉ាងមានសោភ័ណភាព និងក្លិនក្រអូបឈ្ងុយឈ្ងប់ជាទីបំផុត។ ក្រដាសកាសែតចាស់ៗត្រូវបានគេយកមកធ្វើជាស្រទាប់ខាងក្រៅសម្រាប់ខ្ចប់នំបុ័ងសាច់ ឬចំណីអាហារផ្សេងៗដើម្បីរក្សាកម្ដៅឱ្យបានយូរ។ ស្លឹកឈូកធំៗត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ខ្ចប់បាយម្ហូប ឬបង្អែមដែលធ្វើឱ្យអាហារមានរសជាតិបែបធម្មជាតិពិតៗ។ ខ្សែចងធ្វើពីដើមចេក ឬជ័រផ្លាស្ទិចសាមញ្ញត្រូវបានគេប្រើដើម្បីចងកញ្ចប់អាហារឱ្យជាប់ល្អមុននឹងប្រគល់ឱ្យទៅដល់ដៃអតិថិជន។ ការយកចិត្តទុកដាក់លើអនាម័យដូចជាការប្រើស្រោមដៃឬម៉ាសការពារមាត់ គឺមិនទាន់មានការអនុវត្តទូលំទូលាយនៅឡើយទេនាពេលនោះ។ អ្នកលក់ច្រើនតែប្រើដៃផ្ទាល់ក្នុងការចាប់ចំណីអាហារដែលមើលទៅហាក់បីដូចជាមានភាពស្និទ្ធស្នាលតាមបែបអ្នកស្រុកភូមិជាមួយគ្នា។ ធុងទឹកសម្រាប់លាងចាន និងស្លាបព្រាជារឿយៗត្រូវបានដាក់នៅក្បែររទេះលក់ដោយមានការដោះដូរទឹកមិនសូវជាបានញឹកញាប់ប៉ុន្មានទេ។ អាហារភាគច្រើនត្រូវបានដាក់តាំងនៅលើតុឈើ ឬក្នុងកញ្ច្រែងដែលមិនមានអ្វីបិទបាំងពីធូលីដីដែលហុយតាមដងផ្លូវសាធារណៈឡើយ។ ការវេចខ្ចប់បែបធម្មជាតិនាពេលនោះមិនបង្កជាកាកសំណល់ប្លាស្ទិចច្រើនដែលប៉ះពាល់ដល់បរិស្ថានដូចជាសង្គមសម័យទំនើបនេះទេ។ ភាពសាមញ្ញនៃការរៀបចំម្ហូបអាហារតាមចិញ្ចើមថ្នល់កាលពីដើម គឺជាការបង្ហាញពីជីវភាពរស់នៅដ៏សាមញ្ញរបស់អ្នកលក់ដូរខ្មែរយើង។ បច្ចុប្បន្ន អាហារតាមដងផ្លូវត្រូវបានជំនួសមកវិញដោយការប្រើប្រាស់ប្រអប់ជ័រ និងប្រអប់ស្នោដែលមានភាពងាយស្រួលក្នុងការកាន់។ ប្រអប់ក្រដាសដែលមានលក្ខណៈស្តង់ដារនិងមានរចនាម៉ូដស្អាតៗត្រូវបានគេយកមកប្រើដើម្បីទាក់ទាញភ្នែកអតិថិជនសម័យថ្មីនេះ។ អ្នកលក់ភាគច្រើនចាប់ផ្ដើមមានការយល់ដឹងខ្ពស់ពីសុខភាពដោយការប្រើប្រាស់ស្រោមដៃប្លាស្ទិចនិងម៉ាសការពារយ៉ាងខ្ជាប់ខ្ជួនបំផុត។ ទូកញ្ចក់ដែលបិទជិតល្អត្រូវបានគេយកមកប្រើប្រាស់ដើម្បីការពារចំណីអាហារពីធូលីដីនិងសត្វល្អិតផ្សេងៗដែលហោះហើរតាមផ្លូវ។ ការរៀបចំទុកដាក់អាហារមានរបៀបរៀបរយនិងមានសោភ័ណភាពជាងមុន គឺដើម្បីធានាបាននូវទំនុកចិត្តពីសំណាក់អ្នកទទួលទាន។ ទឹកអាល់កុលសម្រាប់លាងដៃត្រូវបានដាក់តាំងនៅមុខហាងឬរទេះលក់ ដើម្បីឱ្យអតិថិជនប្រើប្រាស់មុនពេលចាប់កាន់ចំណីអាហារ។ ការប្រើប្រាស់ថង់ប្លាស្ទិចដែលគ្របដណ្ដប់ពីលើចានអាហារ គឺជាបច្ចេកទេសថ្មីមួយដើម្បីជៀសវាងការលាងចានដដែលៗនាំឱ្យខាតពេល។ ស្លាបព្រានិងចង្កឹះដែលប្រើរួចបោះចោលត្រូវបានគេនិយមប្រើប្រាស់កាន់តែច្រើន ដើម្បីរក្សាភាពស្អាតនិងមានអនាម័យខ្ពស់ជូនភ្ញៀវ។ ស្តង់ដារអនាម័យត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមរយៈម្ហូបអាហារ។ ការផ្លាស់ប្តូរទម្លាប់នៃការវេចខ្ចប់និងអនាម័យនេះបានធ្វើឱ្យអាហារតាមដងផ្លូវកម្ពុជាកាន់តែមានភាពលេចធ្លោលើឆាកអន្តរជាតិ។ រូបភាពអ្នកលក់រែកដើរលក់តាមភូមិដោយមានកញ្ច្រែងពីរនៅសងខាងដងរែក គឺជាទិដ្ឋភាពដ៏សាមញ្ញមួយដែលយើងតែងតែបានឃើញ។ សំឡេងគោះឈើតោកៗរបស់អ្នកលក់មីស៊ុប គឺជាសញ្ញាមួយប្រាប់ដល់អ្នកភូមិឱ្យដឹងថាចំណីអាហារដ៏ឈ្ងុយឆ្ងាញ់បានមកដល់មុខផ្ទះហើយ។ រទេះឈើដែលមានកង់ធំៗត្រូវបានគេរុញយឺតៗតាមដងផ្លូវតូចៗក្នុងភូមិ ដើម្បីស្វែងរកម៉ូយដែលតែងតែរង់ចាំទិញជាប្រចាំរាល់ថ្ងៃ។ អ្នកលក់ខ្លះប្រើប្រាស់ស៊ីផ្លែជ័រកៅស៊ូ ដើម្បីបញ្ចេញសំឡេងប្លែកៗជាការផ្សព្វផ្សាយដល់ក្មេងៗក្នុងភូមិឱ្យមកចោមរោមទិញ។ ការលក់ដូរនាពេលនោះមិនតម្រូវឱ្យមានទីតាំងច្បាស់លាស់ឡើយ គឺអាស្រ័យលើកម្លាំងជើងដែលត្រូវដើររែកលក់ពីភូមិមួយទៅភូមិមួយ។ កន្លែងឈប់សម្រាករបស់អ្នកលក់ច្រើនតែនៅក្រោមដើមឈើធំៗដែលមានម្លប់ត្រជាក់ ដើម្បីរង់ចាំភ្ញៀវដែលដើរកាត់ទៅកាត់មក។ រទេះរុញខ្លះមានបំពាក់នូវចង្កៀងប្រេងកាតសម្រាប់បំភ្លឺនាពេលព្រលប់ដែលមើលទៅមានភាពរ៉ូមែនទិកបែបសម័យដើមយ៉ាងប្លែកភ្នែក។ ការធ្វើដំណើរលក់ដូរតាមផ្លូវ គឺប្រើប្រាស់កម្លាំងបាយសុទ្ធសាធដែលបង្ហាញពីភាពអត់ធ្មត់និងការតស៊ូរបស់អ្នកលក់ក្នុងសម័យកាលនោះ។ ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញមានភាពជិតស្និទ្ធដូចបងប្អូនដោយសារការជួបមុខគ្នាជារៀងរាល់ថ្ងៃនៅតាមចិញ្ចើមផ្លូវ។ ការលក់បែបចល័តសាមញ្ញទាំងនេះបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌នៃការរស់នៅរបស់ប្រជាជនខ្មែរយើងតាំងពីយូរមកហើយ។ បច្ចុប្បន្ននេះការរែកដើរលក់ត្រូវបានជំនួសដោយម៉ូតូកែច្នៃដែលមានភាពទំនើប និងអាចដឹកទំនិញបានច្រើនជាងមុនឆ្ងាយណាស់។ រថយន្តចល័តតូចៗត្រូវបានគេរៀបចំយ៉ាងស្អាតបាតដើម្បីលក់អាហារតាមដងផ្លូវក្នុងទីក្រុងធំៗ។ ការបំពាក់ភ្លើងពណ៌និងការតុបតែងរទេះលក់ដូរមានភាពទាក់ទាញខ្លាំង ដែលធ្វើឱ្យមនុស្សម្នាចង់ចូលមកទស្សនានិងទិញ។ ឧបករណ៍ចម្អិនអាហារទំនើបៗដូចជាចង្រ្កានហ្គាស និងម៉ាស៊ីនក្រឡុកត្រូវបានដំឡើងនៅលើរទេះលក់ដើម្បីភាពរហ័សទាន់ចិត្តបំផុត។ អ្នកលក់អាចធ្វើដំណើរបានឆ្ងាយនិងលឿនជាងមុនដោយសារការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានម៉ាស៊ីនខ្លាំងនិងទំនើប។ ការរៀបចំកន្លែងអង្គុយសម្រាប់អតិថិជននៅក្បែររទេះលក់ត្រូវបានធ្វើឡើងយ៉ាងមានរបៀបរៀបរយនិងមានផាសុកភាពជាងសម័យមុន។ រទេះលក់អាហារសម័យថ្មីច្រើនតែមានស្លាកយីហោច្បាស់លាស់ និងមានការរចនាឡូហ្គោដើម្បីសម្គាល់ហាងរបស់ខ្លួនឱ្យកាន់តែល្បី។ ការប្រើប្រាស់ធុងបាសតូចៗដើម្បីចាក់ភ្លេងកំដរឬផ្សព្វផ្សាយពីមុខម្ហូប គឺជាបច្ចេកទេសថ្មីដែលជួយទាក់ទាញអតិថិជនបានយ៉ាងល្អ។ ភាពច្នៃប្រឌិតក្នុងការកែច្នៃយានយន្តឱ្យទៅជាហាងអាហារចល័តបានធ្វើឱ្យអាជីវកម្មតាមដងផ្លូវមានភាពរស់រវើកនិងគួរឱ្យចាប់អារម្មណ៍។ បច្ចេកវិទ្យានិងមធ្យោបាយធ្វើដំណើរទំនើបបានជួយសម្រួលដល់ការលក់ដូរឱ្យកាន់តែមានប្រសិទ្ធភាពនិងចំណេញពេលវេលាបានច្រើន។ មុខម្ហូបតាមដងផ្លូវកាលពីមុនភាគច្រើន គឺជាអាហារបែបប្រពៃណីខ្មែរសុទ្ធសាធដែលដូនតាខ្មែរយើងបានបន្សល់ទុកមកយូរហើយ។ នំបញ្ចុកទឹកសម្លប្រហើរឬសម្លការី គឺជាមុខម្ហូបដែលគេនិយមចូលចិត្តបំផុតពេលអង្គុយទទួលទាននៅតាមចិញ្ចើមផ្លូវនាពេលព្រឹក។ នំគ្រក់ក្ដៅៗដែលចម្អិនចេញពីខ្ទះដីដុតថ្មីៗមានរសជាតិផ្អែមខ្ទិះ និងឈ្ងុយស្លឹកខ្ទឹមដែលពិបាកនឹងបំភ្លេចបាននូវរសជាតិនេះ។ ចេកអាំង និងដំឡូងអាំងគឺជាចំណីអាហារសម្រន់ដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យដែលចូលចិត្តញ៉ាំបណ្ដើរដើរលេងបណ្ដើរ។ បង្អែមខ្មែរជាច្រើនមុខដូចជាបង្អែមបាញ់ឌុកត្រូវបានគេដាក់លក់ក្នុងកញ្ច្រែងតាមដងផ្លូវយ៉ាងគួរឱ្យចង់ទទួលទាន។ រសជាតិនៃអាហារ គឺផ្អែកទៅលើរូបមន្តគ្រួសារដែលបានបន្តគ្នាពីជំនាន់មួយទៅជំនាន់មួយដោយមិនមានការកែច្នៃអ្វីច្រើនពេកទេ។ គ្រឿងផ្សំដែលប្រើប្រាស់ភាគច្រើន គឺរកបានពីក្នុងមូលដ្ឋានផ្ទាល់ដែលធានាបាននូវភាពស្រស់និងមានរសជាតិបែបធម្មជាតិពិតៗ។ ការប្រើប្រាស់អុស ឬធ្យូងសម្រាប់ចម្អិនអាហារបានផ្ដល់នូវក្លិនឈ្ងុយប្លែកដែលខុសពីការប្រើប្រាស់ហ្គាស ឬអគ្គិសនីនាពេលបច្ចុប្បន្ន។ អាហារនីមួយៗមានលក្ខណៈសម្គាល់តាមតំបន់ដែលធ្វើឱ្យអ្នកទទួលទានអាចដឹងពីប្រភពនៃអាហារនោះបានយ៉ាងងាយតាមរយៈរសជាតិ។ ភាពសាមញ្ញនៃរសជាតិដែលមិនមានការលាយគ្រឿងផ្សំបរទេសបានធ្វើឱ្យអាហារតាមផ្លូវសម័យមុនមានភាពទាក់ទាញបែបបុរាណ។ បច្ចុប្បន្នមានការរួមបញ្ចូលគ្នានៃអាហារបរទេស ដែលបង្កើនជម្រើសកាន់តែច្រើនសម្រាប់អតិថិជន។ អាហារកូរ៉េដូចជាតុកបូគី ឬមាន់បំពងស្រួយត្រូវបានគេឃើញមានលក់យ៉ាងព្រោងព្រាតតាមដងផ្លូវក្នុងទីក្រុងភ្នំពេញយើងនេះ។ ការប្រើប្រាស់គ្រឿងផ្សំថ្មីៗដូចជាម្សៅម៉ាឡា ដែលផ្ដល់រសជាតិហឹរខ្លាំងបានក្លាយជាការពេញនិយមខ្លាំងសម្រាប់យុវវ័យសម័យថ្មី។ ឈីសដែលយឺតៗត្រូវបានគេយកមកបន្ថែមក្នុងមុខម្ហូបស្ទើរតែគ្រប់មុខដើម្បីបង្កើនរសជាតិឱ្យកាន់តែប្លែកនិងមានភាពទាក់ទាញ។ ការ៉េម និងបង្អែមបែបទំនើបៗត្រូវបានគេច្នៃប្រឌិតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកញ៉ាំដែលចូលចិត្តអ្វីដែលប្លែក។ ស៊ូស៊ី តាមចិញ្ចើមផ្លូវដែលមានតម្លៃសមរម្យបានក្លាយជាអាហារសម្រន់ដ៏ពេញនិយមដែលរកទិញបានយ៉ាងងាយស្រួលគ្រប់ទីកន្លែង។ គ្រឿងផ្សំដែលនាំចូលពីក្រៅប្រទេសត្រូវបានគេយកមកលាយឡំជាមួយរសជាតិខ្មែរដើម្បីបង្កើតបានជាម្ហូបថ្មីដែលមានរសជាតិពិសេស។ អ្នកលក់អាហារសម័យថ្មីតែងតែរៀនសូត្ររូបមន្តថ្មីៗតាមរយៈអ៊ីនធឺណិត ដើម្បីកែច្នៃមុខម្ហូបរបស់ខ្លួនឱ្យកាន់តែមានភាពលេចធ្លោ។ ភាពចម្រុះនៃមុខម្ហូបបានធ្វើឱ្យវិស័យអាហារតាមដងផ្លូវមានការប្រកួតប្រជែងខ្លាំងដែលជំរុញឱ្យមានការបង្កើតថ្មីជានិច្ច។ ការនិយមញ៉ាំអាហារបែបចម្រុះជាតិសាសន៍បានក្លាយជាវប្បធម៌ថ្មីមួយរបស់យុវជនខ្មែរដែលចូលចិត្តស្វែងរកបទពិសោធន៍រសជាតិថ្មី។ ការផ្សព្វផ្សាយអាហារកាលពីមុន គឺពឹងផ្អែកទាំងស្រុងលើការប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយក្នុងចំណោមអ្នករស់នៅក្បែរខាង។ ម៉ូយដែលធ្លាប់ញ៉ាំនិងដឹងពីរសជាតិឆ្ងាញ់ គឺជាអ្នកដែលជួយណែនាំអ្នកដទៃឱ្យមកសាកល្បងញ៉ាំអាហារនៅកន្លែងនោះបន្តទៀត។ អ្នកលក់ប្រើប្រាស់ការស្រែកហៅអតិថិជនដោយប្រើសំឡេងខ្លាំងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលដើរកាត់មុខរទេះ។ កេរ្តិ៍ឈ្មោះនៃអាហារឆ្ងាញ់ត្រូវបានកសាងឡើងតាមរយៈពេលវេលា និងភាពស្មោះត្រង់របស់អ្នកលក់ដែលផ្ដល់រសជាតិថេររហូតមក។ មិនមានការប្រើប្រាស់បដាផ្សព្វផ្សាយធំៗឡើយ គឺមានតែស្លាកឈើតូចមួយដែលសរសេរឈ្មោះមុខម្ហូបដោយដៃយ៉ាងសាមញ្ញបំផុត។ មនុស្សម្នាស្គាល់កន្លែងលក់អាហារឆ្ងាញ់តាមរយៈការសង្កេតមើលចំនួនមនុស្សដែលមកចោមរោមទិញយ៉ាងច្រើនកុះករនៅទីនោះ។ ទំនាក់ទំនងរវាងអ្នកលក់និងម៉ូយប្រចាំ គឺជាកម្លាំងរុញច្រានដ៏សំខាន់ដែលធ្វើឱ្យអាជីវកម្មអាចបន្តទៅមុខបានក្នុងរយៈពេលយូរ។ ការលក់ដូរមិនមានការរៀបចំផែនការទីផ្សារអ្វីឡើយ គឺគ្រាន់តែលក់តាមទម្លាប់និងភាពជាក់ស្ដែងដែលធ្លាប់ធ្វើពីមុនមកតែប៉ុណ្ណោះ។ ភាពល្បីល្បាញនៃហាងនីមួយៗកើតឡើងដោយសារគុណភាពពិតៗនៃម្ហូបអាហារដែលមិនមានការតុបតែងបំផ្លើសពីការពិតឡើយ។ ការផ្សព្វផ្សាយបែបធម្មជាតិនេះបានបង្កើតឱ្យមានភាពជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរវាងអ្នកទិញនិងអ្នកលក់ក្នុងសហគមន៍។ បច្ចុប្បន្នអាហារតាមដងផ្លូវត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក ទិកតុក និងអ៊ីនស្តាក្រាម។ អ្នកផលិតមាតិកាអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំហាងអាហារឆ្ងាញ់ៗទៅកាន់មនុស្សរាប់ម៉ឺននាក់។ ការថតរូបអាហារឱ្យស្អាតនិងការថតវីដេអូបង្ហាញពីសកម្មភាពចម្អិន គឺជាយុទ្ធសាស្ត្រទាក់ទាញភ្នែកអតិថិជនយ៉ាងមានប្រសិទ្ធភាព។ ហាងអាហារតាមផ្លូវខ្លះត្រូវបានគេរៀបចំតុបតែងយ៉ាងស្អាត ដើម្បីឱ្យភ្ញៀវអាចថតរូបទុកជាអនុស្សាវរីយ៍និងបង្ហោះលើអ៊ីនធឺណិត។ ការប្រើប្រាស់ការបញ្ចុះតម្លៃ ឬប្រូម៉ូសិនផ្សេងៗតាមរយៈការចែករំលែកព័ត៌មានលើអនឡាញបានជួយបង្កើនចំនួនភ្ញៀវយ៉ាងលឿន។ ស្លាកយីហោដែលមានភ្លើងបំភ្លឺច្បាស់ៗ និងមានរចនាប័ទ្មបែបយុវវ័យត្រូវបានគេយកមកប្រើ ដើម្បីសម្គាល់ហាងរបស់ខ្លួនឱ្យលេចធ្លោ។ មតិយោបល់និងការផ្ដល់ផ្កាយនៅលើទំព័រហ្វេសប៊ុក គឺជាកត្តាសម្រេចចិត្តដ៏សំខាន់សម្រាប់អតិថិជនថ្មីៗមុននឹងទៅសាកល្បង។ ការផ្សាយបន្តផ្ទាល់តាមរយៈបណ្ដាញសង្គមក្នុងពេលលក់ដូរបានក្លាយជាវិធីសាស្ត្រថ្មីមួយដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយភ្ញៀវ។ អាជីវកម្មខ្នាតតូចតាមដងផ្លូវឥឡូវនេះមានលទ្ធភាពផ្សព្វផ្សាយបានឆ្ងាយជាងមុនដោយមិនចំណាយថវិកាច្រើនដូចសម័យមុនឡើយ។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយបានធ្វើឱ្យវិស័យអាហារតាមដងផ្លូវនៅកម្ពុជាមានភាពរស់រវើកនិងរីកចម្រើនខ្លាំង។ ការទូទាត់ប្រាក់កាលពីសម័យមុន គឺធ្វើឡើងតាមរយៈការប្រើប្រាស់សាច់ប្រាក់សុទ្ធតែមួយមុខគត់សម្រាប់ការទិញដូរអាហារ។ អ្នកលក់ជានិច្ចកាលត្រូវត្រៀមលុយរាយទុកឱ្យបានច្រើនសម្រាប់អាប់ឱ្យភ្ញៀវដែលប្រើប្រាស់ក្រដាសប្រាក់ធំៗមកទិញអាហារ។ ប្រសិនបើអតិថិជនចង់ទទួលទានអាហារតាមដងផ្លូវគឺមានតែវិធីម្យ៉ាងគត់ គឺត្រូវធ្វើដំណើរទៅទិញដល់កន្លែងលក់ដោយផ្ទាល់។ មិនមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះឡើយ គឺមានតែការទិញខ្ចប់យកទៅផ្ទះដោយខ្លួនឯងដែលតម្រូវឱ្យមានការចំណាយពេលច្រើន។ ការជឿទុកចិត្តគ្នារវាងអ្នកលក់និងអ្នកទិញមានកម្រិតខ្ពស់ដែលជួនកាលមានការសុំជំពាក់លុយសិនសម្រាប់អ្នកភូមិជាមួយគ្នា។ ការរាប់លុយដោយដៃម្ខាងនិងចាប់អាហារដោយដៃម្ខាង គឺជាទម្លាប់ទូទៅដែលយើងតែងតែឃើញនៅតាមរទេះលក់ដូរនាពេលនោះ។ កាបូបដាក់លុយរបស់អ្នកលក់ច្រើនតែជាថង់ប្លាស្ទិចសាមញ្ញ ឬកាបូបស្ពាយដែលដាក់នៅជាប់នឹងខ្លួនជានិច្ចដើម្បីសុវត្ថិភាព។ ការទិញដូរមានភាពរហ័សនិងសាមញ្ញដោយគ្រាន់តែហុចលុយឱ្យគ្នាទៅវិញទៅមកដោយមិនបាច់ប្រើបច្ចេកវិទ្យាអ្វីទាំងអស់ឡើយ។ បទពិសោធន៍នៃការដើរទិញអាហារតាមផ្លូវ គឺពោរពេញទៅដោយភាពអ៊ូអរនិងការសន្ទនាផ្ទាល់មាត់រវាងមនុស្សនៅក្នុងសហគមន៍។ ភាពសាមញ្ញនៃការដោះដូរសាច់ប្រាក់នាពេលនោះ គឺជាផ្នែកមួយនៃរបៀបរស់នៅបែបបុរាណដែលប្រកបដោយភាពស្និទ្ធស្នាល។ បច្ចុប្បន្នស្ទើរតែគ្រប់រទេះលក់ដូរទាំងអស់មានដាក់តាំងប័ណ្ណស្កែនឃ្យូអរកូដសម្រាប់ទទួលការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។ អតិថិជនមិនចាំបាច់កាន់សាច់ប្រាក់តាមខ្លួនច្រើនឡើយ គឺគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃដើម្បីស្កែនបង់ប្រាក់យ៉ាងរហ័ស។ ប្រព័ន្ធទូទាត់ប្រាក់អេប៊ីអេ និងធនាគារផ្សេងៗបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងសកម្មភាពលក់ដូរតាមដងផ្លូវ។ ការកម្ម៉ង់អាហារតាមរយៈកម្មវិធីដឹកជញ្ជូនលើទូរស័ព្ទដៃបានផ្ដល់ភាពងាយស្រួលបំផុតសម្រាប់អ្នកដែលមិនមានពេលទៅទិញផ្ទាល់។ បុគ្គលិកដឹកជញ្ជូនដែលមានឯកសណ្ឋានច្បាស់លាស់ជិះម៉ូតូយ៉ាងមមាញឹក ដើម្បីដឹកជញ្ជូនអាហារឱ្យដល់ដៃអតិថិជនទាន់ពេលវេលា។ ការទូទាត់ប្រាក់តាមអនឡាញជួយកាត់បន្ថយការប៉ះពាល់សាច់ប្រាក់ដែលជាប្រភពនៃការចម្លងមេរោគនិងបាក់តេរីផ្សេងៗផងដែរ។ អ្នកលក់អាចគ្រប់គ្រងចំណូលរបស់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈរបាយការណ៍ដែលបង្ហាញក្នុងកម្មវិធីធនាគារលើទូរស័ព្ទដៃ។ សេវាកម្មដឹកជញ្ជូនបានជួយពង្រីកទីផ្សាររបស់អ្នកលក់ឱ្យកាន់តែធំទូលាយដោយអាចលក់ឱ្យភ្ញៀវដែលនៅឆ្ងាយពីកន្លែងលក់បាន។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានធ្វើឱ្យការលក់ដូរតាមដងផ្លូវមានភាពទំនើប និងស្របតាមការវិវត្តនៃពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការរួមបញ្ចូលគ្នារវាងការលក់ផ្ទាល់ និងការលក់តាមអនឡាញបានផ្ដល់ឱកាសឱ្យអាជីវកម្មខ្នាតតូចរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ទោះបីជាមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយតែអាហារតាមដងផ្លូវនៅតែជាព្រលឹងនៃវប្បធម៌ម្ហូបអាហារដែលផ្សារភ្ជាប់ ទំនាក់ទំនងមនុស្សខ្មែរគ្រប់រូប។